សម្លមួយប្រភេទទៀត ស្ងោរជ្រក់ត្រី គឺជាសម្លរទឹកស៊ុប ដែលមានរសជាតិជូរ ហឹរ ផ្អែម។ គេនិយមប្រើត្រីទន្លេដូចជា ត្រីរ៉ស់ ត្រីឌៀប ឬត្រីឆ្ពិន។ គ្រឿងផ្សំសំខាន់ ត្រី អំបិល ស្ករស ទឹកត្រី ក្រូចឆ្មារ ម្ទេស ជីនាងវង ជីរណា និងស្លឹកខ្ទឹម។ ចំពោះវិធីធ្វើ ដំបូងយើងដាក់ទឹកចំនួនគ្រប់គ្រាន់រួមជាមួយគល់ស្លឹកគ្រៃ ហើយរំដេងលើភ្លើងចុងក្រោយ ។ បន្ទាប់មក ពេលទឹកពុះ ដាក់ត្រីចូល ហើយថែមទឹកត្រី ស្ករស អំបិល។ ពេលដែលត្រីឆ្អឹងយើងថែមបន្លែដូចជា ជីនាងវង ជីរណា និងស្លឹកខ្ទឹម រួចដាក់ម្ទេសនិងច្របាច់ក្រូចឆ្មាជាការស្រេច។ វាមានរសជាតិជូរ ប្រៃ ផ្អែមល្មម និងមានក្លិនឈ្ងុយពីជី បើយើងចូលចិត្តហឹរ យើងអាចដាក់តាមចំណូលចិត្តបាន។ ស្ងោរជ្រក់ត្រី គឺជាមុខម្ហូបដ៏ពេញនិយមសម្រាប់អាហារពេលថ្ងៃត្រង់ ឬពេលល្ងាច។